ក្លឹបនិស្សិត និងសកម្មភាពក្រៅកម្មវិធីសិក្សា គឺជាផ្នែកសំខាន់មួយនៃបទពិសោធន៍សិក្សានៅសាកលវិទ្យាល័យ។ វាផ្តល់ឱកាសដ៏ច្រើនសន្ធឹកសន្ធាប់ដល់និស្សិតក្នុងការអភិវឌ្ឍន៍ខ្លួនឯងទាំងផ្នែកសិក្សា ជំនាញសង្គម និងការកសាងបណ្តាញទំនាក់ទំនង។ ក្លឹបនិស្សិត គឺជាក្រុមដែលត្រូវបានបង្កើតឡើងដោយនិស្សិតផ្ទាល់ ដោយមានការគាំទ្រពីគ្រឹះស្ថានសិក្សា។ ក្លឹបទាំងនេះអាចផ្តោតលើចំណាប់អារម្មណ៍ផ្សេងៗគ្នាជាច្រើន រាប់ចាប់ពីវិស័យសិក្សា ជំនាញសិល្បៈ កីឡា សេវាកម្មសហគមន៍ រហូតដល់វប្បធម៌។ គោលបំណងចម្បងនៃក្លឹបនិស្សិតគឺដើម្បីផ្តល់វេទិកាមួយសម្រាប់និស្សិតដែលមានចំណាប់អារម្មណ៍ដូចគ្នា ដើម្បីជួបជុំគ្នា ផ្លាស់ប្តូរបទពិសោធន៍ និងធ្វើសកម្មភាពរួមគ្នា។ ប្រភេទក្លឹបនិស្សិតជាទូទៅ ផ្តោតលើមុខវិជ្ជាជាក់លាក់ ដូចជា ក្លឹបគណិតវិទ្យា ក្លឹបវិទ្យាសាស្ត្រ ក្លឹបភាសា ឬក្លឹបសរសេរកម្មវិធី។ ពួកគេអាចរៀបចំសិក្ខាសាលា បទបង្ហាញ ឬការប្រកួតប្រជែង។ លើកកម្ពស់ការបញ្ចេញមតិប្រកបដោយភាពច្នៃប្រឌិត ដូចជា ក្លឹបតន្ត្រី ក្លឹបរបាំ ក្លឹបល្ខោន ក្លឹបគំនូរ ឬក្លឹបអានសៀវភៅ។ រៀបចំសកម្មភាពកីឡា និងការប្រកួតប្រជែង ដូចជា បាល់ទាត់ បាល់បោះ បាល់ទះ វាយសី ឬអុក។ ផ្តោតលើការងារស្ម័គ្រចិត្ត និងការរួមចំណែកដល់សង្គម ដូចជា ការរៃអង្គាសថវិកា ការបង្រៀនកុមារ ការសម្អាតបរិស្ថាន ឬការចូលរួមក្នុងយុទ្ធនាការសង្គម។ គ្របដណ្តប់លើចំណង់ចំណូលចិត្តប្លែកៗ ដូចជា ក្លឹបថតរូប ក្លឹបធ្វើម្ហូប ក្លឹបជជែកដេញដោល ឬក្លឹបហ្គេម។ ការចូលរួមក្នុងក្លឹបនិស្សិតផ្តល់អត្ថប្រយោជន៍ជាច្រើនដល់និស្សិត។ ពង្រឹងជំនាញទន់ ដូចជា ជំនាញភាពជាអ្នកដឹកនាំ ជំនាញទំនាក់ទំនង ការងារជាក្រុម ការដោះស្រាយបញ្ហា និងការគ្រប់គ្រងពេលវេលា។ ជួយឱ្យនិស្សិតស្គាល់មិត្តភក្តិថ្មីៗដែលមានចំណាប់អារម្មណ៍ដូចគ្នា ក៏ដូចជាកសាងទំនាក់ទំនងជាមួយសាស្ត្រាចារ្យ និងអ្នកជំនាញក្នុងវិស័យផ្សេងៗ។ អភិវឌ្ឍន៍ចំណាប់អារម្មណ៍ និងចំណង់ចំណូលចិត្ត ដោយបើកឱកាសឱ្យនិស្សិតស្វែងយល់ពីចំណង់ចំណូលចិត្តថ្មីៗ ឬពង្រឹងចំណេះដឹងលើវិស័យដែលពួកគេចាប់អារម្មណ៍។ តាមរយៈការចូលរួមសកម្មភាព និងទទួលខុសត្រូវក្នុងក្លឹប និស្សិតនឹងមានភាពក្លាហាន និងជឿជាក់លើសមត្ថភាពរបស់ខ្លួនឯងកាន់តែខ្លាំង។ ផ្តល់ឱកាសឱ្យនិស្សិតចូលរួមក្នុងព្រឹត្តិការណ៍ សិក្ខាសាលា ឬគម្រោងផ្សេងៗដែលពួកគេប្រហែលជាមិនធ្លាប់បានធ្វើពីមុនមក។ វាជាមធ្យោបាយដ៏ល្អមួយដើម្បីបន្ធូរអារម្មណ៍ពីភាពតានតឹងនៃការសិក្សា និងស្វែងរកតុល្យភាពជីវិត។ សកម្មភាពក្រៅកម្មវិធីសិក្សា គឺសំដៅលើសកម្មភាពទាំងអស់ដែលនិស្សិតធ្វើក្រៅពីការសិក្សាជាផ្លូវការនៅក្នុងថ្នាក់។ សកម្មភាពទាំងនេះអាចរួមបញ្ចូលការចូលរួមក្នុងក្លឹបនិស្សិត ការងារស្ម័គ្រចិត្ត ការលេងកីឡា ការចូលរួមក្នុងកម្មវិធីសិល្បៈ ការងារក្រៅម៉ោង ឬគម្រោងផ្ទាល់ខ្លួន។ គោលបំណងគឺដើម្បីបំពេញបន្ថែមការអភិវឌ្ឍន៍របស់និស្សិតឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ។ ឧទាហរណ៍នៃសកម្មភាពក្រៅកម្មវិធីសិក្សាផ្សេងទៀត មានដូចជា ការងារស្ម័គ្រចិត្ត, កីឡា, សិល្បៈសម្តែង, ការបោះពុម្ពផ្សាយ, ការចូលរួមក្នុងព្រឹត្តិការណ៍សាកលវិទ្យាល័យ, និងការងារក្រៅម៉ោងជាដើម។ ចំពោះការងារស្ម័គ្រចិត្តគឺជាការ ចូលរួមក្នុងសកម្មភាពសង្គម ឬអង្គការក្រៅរដ្ឋាភិបាល។ កីឡា ជាផ្នែកមួយនៃក្រុមជម្រើសជាតិរបស់សាកលវិទ្យាល័យ ឬលេងកីឡាកម្សាន្ត។ សិល្បៈសម្តែងគឺជាការ ចូលរួមក្រុមល្ខោន ក្រុមចម្រៀង ឬក្រុមតន្រ្តី។ ការបោះពុម្ពផ្សាយនិស្សិត គឺជាការធ្វើការឱ្យកាសែតសាកលវិទ្យាល័យ ទស្សនាវដ្តី ឬវិទ្យុ។ ការចូលរួមក្នុងព្រឹត្តិការណ៍សាកលវិទ្យាល័យ: រៀបចំ ឬចូលរួមក្នុងពិធីបុណ្យ ពិព័រណ៍ ឬការប្រកួតប្រជែងផ្សេងៗ។ រីឯការងារក្រៅម៉ោង គឺទទួលបានបទពិសោធន៍ការងារជាក់ស្តែង និងអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈ។ ជាទូទៅ ក្លឹបនិស្សិត គឺជាប្រភេទមួយនៃសកម្មភាពក្រៅកម្មវិធីសិក្សា មានន័យថា សកម្មភាពក្រៅកម្មវិធីសិក្សាមានវិសាលភាពធំទូលាយជាង ហើយក្លឹបនិស្សិតគឺជាផ្នែកមួយនៃសកម្មភាពទាំងនោះ។ ក្លឹបនិស្សិតតែងតែមានរចនាសម្ព័ន្ធផ្លូវការ មានថវិកា និងការគាំទ្រពីសាកលវិទ្យាល័យ ចំណែកឯសកម្មភាពក្រៅកម្មវិធីសិក្សាអាចជាអ្វីដែលនិស្សិតធ្វើដោយឯកឯង ឬជាលក្ខណៈបុគ្គល។ ការចូលរួមក្នុងក្លឹបនិស្សិត និងសកម្មភាពក្រៅកម្មវិធីសិក្សា គឺជាឱកាសមាសសម្រាប់និស្សិតក្នុងការអភិវឌ្ឍន៍ខ្លួនឯងទាំងផ្នែកផ្ទាល់ខ្លួន និងវិជ្ជាជីវៈ។ វាជួយបំពេញបន្ថែមការសិក្សាជាផ្លូវការ និងរៀបចំនិស្សិតឱ្យក្លាយជាបុគ្គលដែលមានសមត្ថភាពសម្រាប់អនាគត។